ការគោរពចាស់ទុំ គឺជាទិដ្ឋភាពសំខាន់បំផុតមួយនៃវប្បធម៌ខ្មែរ ហើយត្រូវបានចាត់ទុកជាតម្លៃគ្រួសារស្នូលដែលបានបន្សល់ទុកពីដូនតាយ៉ាងរឹងមាំឆ្លងកាត់ជំនាន់ជាច្រើន។ វាមិនត្រឹមតែជាទង្វើគួរសមធម្មតាប៉ុណ្ណោះទេ តែជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណសង្គម គុណធម៌ សីលធម៌ និងសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅរបស់ប្រជាជនខ្មែរម្នាក់ៗ។ ការគោរពនេះបង្ហាញតាមរយៈពាក្យសម្ដី កាយវិការ និងការប្រព្រឹត្តប្រចាំថ្ងៃ ដែលបានក្លាយជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីជីវិតរបស់ពលរដ្ឋខ្មែរម្នាក់ៗ។ ព្រោះការគោរពចាស់ទុំជាតម្លៃគ្រួសារស្នូលមួយដ៏ជ្រាលជ្រៅបំផុតនៅក្នុងសង្គមខ្មែរ ដែលបានចាក់ឫសគល់យ៉ាងរឹងមាំឆ្លងកាត់ជំនាន់ជាច្រើនតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ មូលហេតុចម្បងបំផុតនៃការគោរពចាស់ទុំគឺកើតចេញពីសេចក្តីដឹងគុណ និងកតញ្ញូ ដែលជាគុណធម៌ដ៏ឧត្តុង្គឧត្តមក្នុងព្រះពុទ្ធសាសនា និងសង្គមខ្មែរ។ ចាស់ទុំ ជាពិសេសឪពុកម្ដាយ ជីដូនជីតា និងញាតិមិត្តដទៃទៀត គឺជាអ្នកដែលបានផ្ដល់កំណើត ចិញ្ចឹមបីបាច់ថែរក្សាដោយក្ដីលំបាក និងការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន។ ពួកគាត់បានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យសម្បត្តិ ដើម្បីអប់រំទាំងចំណេះដឹងផ្លូវលោក និងសីលធម៌ក្នុងជីវិត រហូតដល់កូនចៅធំដឹងក្តី និងអាចចិញ្ចឹមខ្លួនឯងបាន។ ដូច្នេះ ការគោរពពួកគាត់ គឺជាការបង្ហាញនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅ ការតបស្នងសងគុណ និងការទទួលស្គាល់នូវគុណូបការៈដ៏មហាសាលរបស់ពួកគាត់។ វាជាការបង្ហាញពីការចងចាំជានិច្ចនូវគុណបំណាច់របស់អ្នកមានគុណ ហើយជាការរំលឹកថាគ្មានអ្វីអាចស្មើនឹងគុណរបស់ពួកគាត់ឡើយ។ មួយវិញទៀតចាស់ទុំមានបទពិសោធន៍ជីវិតដ៏ច្រើន និងបានឆ្លងកាត់ការលំបាក សេចក្ដីសុខ សេចក្ដីទុក្ខ រួមទាំងការប្រែប្រួលសង្គម សេដ្ឋកិច្ច និងនយោបាយជាច្រើនជំនាន់។ ពួកគាត់បានឃើញ និងរៀនសូត្រពីរបៀបដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតជាក់ស្ដែង ដូច្នេះពួកគាត់ជាធនធានដ៏មានតម្លៃនៃប្រាជ្ញា ចំណេះដឹង និងដំបូន្មានល្អៗ។ អ្វីដែលពួកគាត់មានអាចជួយដោះស្រាយបញ្ហាស្មុគស្មាញ និងណែនាំផ្លូវជីវិតដល់ក្មេងជំនាន់ក្រោយ។ ការគោរពពួកគាត់គឺស្មើនឹងការបើកចិត្តទទួលយកការណែនាំ ការរៀនសូត្រពីបទពិសោធន៍ពិតប្រាកដដែលបានសាកល្បងរួចហើយ និងការជៀសវាងកំហុសឆ្គងដែលពួកគាត់បានជួបប្រទះ។ តាមរយៈការគោរព យើងទទួលបានឱកាសរៀនសូត្រពីមនុស្សជំនាន់មុន ដែលជាការវិនិយោគដ៏ឈ្លាសវៃលើអនាគតខ្លួនឯង ព្រោះថា "ដើរតាមចាស់ មិនខ្លាចធ្លាក់អន្លង់"។ ការគោរពចាស់ទុំជួយរក្សាឋានានុក្រម និងសណ្តាប់ធ្នាប់ក្នុងគ្រួសារ និងសង្គមផងដែរ។ នៅក្នុងសង្គមខ្មែរ ឋានៈតាមអាយុត្រូវបានគេផ្ដល់តម្លៃខ្ពស់ និងត្រូវបានគោរពរ។ ការគោរពនេះបង្កើតបរិយាកាសនៃភាពសុខដុមរមនា ការយោគយល់គ្នា ការរាប់អាន និងការគោរពគ្នាទៅវិញទៅមក។ ទំនាក់ទំនងល្អរវាងមនុស្សចាស់និងក្មេងក្នុងគ្រួសារនឹងរីកសុសសាយទៅដល់សហគមន៍ទាំងមូល បង្កើតបានជាសង្គមមួយដែលពោរពេញទៅដោយក្តីស្រឡាញ់ និងការយោគយល់គ្នា។ ភាពគ្មានសណ្តាប់ធ្នាប់ក្នុងការគោរពចាស់ទុំ ត្រូវបានគេមើលឃើញថាជាការបំពានលើក្បួនខ្នាតសង្គម ព្រមទាំងបង្ហាញពីកំរិតវប្បធម៌របស់បុគ្គលនោះផងដែរ។ នៅក្នុងនោះការគោរពចាស់ទុំត្រូវបានបង្រៀនតាំងពីតូចតាមរយៈការអប់រំក្នុងគ្រួសារ ពីឪពុកម្ដាយ ជីដូនជីតា និងសាលារៀន ហើយបានក្លាយជាផ្នែកមួយនៃវប្បធម៌ និងអត្តសញ្ញាណខ្មែរ។ នៅពេលកូនចៅបង្ហាញការគោរពចំពោះចាស់ទុំនោះ វាគឺជាគំរូដ៏ល្អឥតខ្ចោះសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ ពួកគេនឹងរៀនសូត្រពីទង្វើល្អទាំងនេះ ហើយបន្តប្រតិបត្តិទៅមុខ ដែលធ្វើឲ្យតម្លៃនៃការគោរពចាស់ទុំស្ថិតស្ថេរគង់វង្សរាប់ជំនាន់។ ការបន្តតម្លៃនេះ គឺជាការធានាថាសីលធម៌សង្គម ការចេះគោរពចាស់ទុំ និងការចេះដឹងគុណនៅតែត្រូវបានថែរក្សាជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់។ ចំណែកឯទម្រង់នៃការបង្ហាញការគោរពចំពោះចាស់ទុំនៅក្នុងសង្គមខ្មែរគឺមានលក្ខណៈសម្បូរបែប និងល្អិតល្អន់ មិនមែនគ្រាន់តែការនិយាយស្ដីប៉ុណ្ណោះទេ។ ការរួមបញ្ចូលគ្នារវាងពាក្យសម្ដី កាយវិការ ឥរិយាបថ និងការប្រព្រឹត្តប្រចាំថ្ងៃ ដែលសុទ្ធសឹងតែជាទម្រង់នៃការបង្ហាញសេចក្តីគោរពយ៉ាងជ្រាលជ្រៅ និងច្បាស់លាស់។ ទម្រង់ទាំងនេះត្រូវបានបង្រៀនតាំងពីក្មេងខ្ចី ដើម្បីធានាថាគុណតម្លៃនេះនៅតែរក្សាបានរហូត។ នៅក្នុងភាសាខ្មែរមានភាពសម្បូរបែបក្នុងការប្រើប្រាស់ពាក្យសំដីគោរពទៅតាមវ័យ និងឋានៈ។ ការប្រើពាក្យពេចន៍ត្រឹមត្រូវ គឺជាសញ្ញាដំបូងបំផុតនៃការគោរព។ នៅពេលឆ្លើយតបទៅនឹងអ្នកចាស់ទុំ ខ្មែរតែងតែប្រើពាក្យ បាទឬចាស៎ ដើម្បីបង្ហាញការគោរព។ ក្នុងការហៅឈ្មោះឬឋានៈ គេប្រើពាក្យគោរពទៅតាមទំនាក់ទំនងដូចជា លោកតា លោកយាយសម្រាប់ជីដូនជីតា។ រីឯ អ៊ំ/ពូ/មីង សម្រាប់បងប្អូនរបស់ឪពុកម្តាយ លោកឪពុក/អ្នកម្ដាយ សម្រាប់ឪពុកម្តាយផ្ទាល់ និងបងសម្រាប់អ្នកដែលមានវ័យច្រើនជាង។ លើសពីនេះ នៅពេលចាប់ផ្ដើមឬបញ្ចប់ការសន្ទនា គេប្រើពាក្យ "ជម្រាបសួរ" ឬ "ជម្រាបលា"។ សម្រាប់ការអញ្ជើញអ្នកចាស់ទុំទៅណាឬមកណា គេប្រើពាក្យ "អញ្ជើញ" ជាដើម។ ជៀសវាងការប្រើពាក្យត្រគោះបោះបោក ពាក្យនិយាយលេងសើចហួសហេតុ ពាក្យមិនសមរម្យដែលគ្មានសុជីវធម៌ចំពោះចាស់ទុំ។ ក្រៅពីពាក្យពេចន៍ កាយវិការរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងទម្រង់នៃការបង្ហាញការគោរពចំពោះចាស់ទុំ។ កាយវិការទាំងនេះជាភាសាគ្មានសំឡេងដែលបង្ហាញពីការបន្ទាបខ្លួន។ ការសំពះ ជាកាយវិការគោរពខ្ពស់បំផុតរបស់ខ្មែរ ហើយបង្ហាញពីការគោរពដឹងគុណ ការស្វាគមន៍ ការថ្លែងអំណរគុណ និងការលាគ្នា។ នៅពេលដើរឆ្លងកាត់មុខចាស់ទុំ ឬពេលនិយាយជាមួយពួកគាត់ត្រូវឱនក្បាល ឬឱនខ្លួនបន្តិច។ មួយវិញទៀតពេលអង្គុយជាមួយចាស់ទុំ គួរអង្គុយក្នុងឥរិយាបថសមរម្យ មិនលាតជើងទៅរកពួកគាត់ មិនលើកជើង ឬដាក់ដៃបត់ទ្រេតទ្រោតនោះទេ ព្រោះជាកាយវិការមិនសមរម្យចំពោះចាស់ទុំ។ ពេលហុចឬទទួលវត្ថុពីចាស់ទុំ គួរ ប្រើដៃទាំងពីរ ឬប្រើដៃម្ខាងហុចហើយដៃម្ខាងទៀតគោះកែងដៃម្ខាងនោះ ដើម្បីបង្ហាញពីការគោរព និងការផ្ដល់តម្លៃ។ ក្រៅពីពាក្យសម្ដី និងកាយវិការ ការប្រព្រឹត្តប្រចាំថ្ងៃក៏ជាទម្រង់ដ៏សំខាន់នៃការបង្ហាញការគោរពចំពោះចាស់ទុំផងដែរ។ កូនចៅត្រូវ យកចិត្តទុកដាក់ស្ដាប់ដំបូន្មាន និងការណែនាំរបស់ចាស់ទុំដោយគោរព និងព្យាយាមអនុវត្តតាម។ ការមិនស្ដាប់ឬមិនអើពើដំបូន្មានចាស់ទុំ ត្រូវបានគេចាត់ទុកជាទង្វើមិនគោរព។ ការយកចិត្តទុកដាក់មើលថែទាំសុខទុក្ខចាស់ទុំដូចជាការសួរសុខទុក្ខជាប្រចាំ ជូនទៅពេទ្យ រកម្ហូបឲ្យពិសា ជួយធ្វើកិច្ចការផ្ទះ ឬបំពេញសេចក្ដីត្រូវការផ្សេងៗរបស់ពួកគាត់។ ត្រូវជៀសវាងការជំទាស់ ឬនិយាយកាត់សម្ដីចាស់ទុំនៅទីសាធារណៈ ឬក្នុងទីកន្លែងមានមនុស្សច្រើន ដែលជាទង្វើមិនគួរសម។ ការបំពេញកាតព្វកិច្ចក្នុងគ្រួសារ និងការទទួលខុសត្រូវលើខ្លួនឯង គឺជាការសម្រាលបន្ទុកចាស់ទុំ។ បើយើងនិយាយអំពីផលវិបាកនៃការមិនគោរពវិញ ត្រូវបានចាត់ទុកជាទង្វើដែលមិនអាចទទួលយកបានក្នុងសង្គមខ្មែរ ថែមទាំងអាចនាំឲ្យមានផលវិបាកអវិជ្ជមានជាច្រើនទាំងសម្រាប់បុគ្គលខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ផលវិបាកទាំងនេះអាចប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត ទំនាក់ទំនងសង្គម និងឱកាសក្នុងជីវិតផងដែរ។ អ្នកដែលមិនគោរពចាស់ទុំ នឹងត្រូវបានសង្គមរិះគន់ និងថ្កោលទោសថាជាមនុស្សគ្មានការអប់រំ គ្មានសីលធម៌ មិនចេះដឹងគុណ ឬជាមនុស្សអកត្តញ្ញូ។ ដោយសារសង្គមខ្មែរផ្ដល់តម្លៃខ្ពស់ចំពោះការគោរពចាស់ទុំ ហើយការមិនគោរពត្រូវបានគេមើលឃើញថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើក្បួនខ្នាតសង្គម និងប្រពៃណីដ៏ល្អផូរផង់។ ការមិនគោរពអាចនាំឲ្យមានការមើលងាយពីអ្នកនៅជុំវិញខ្លួននិងសហគមន៍ទាំងមូល ព្រោះគេយល់ថាបុគ្គលនោះខ្វះសុជីវធម៌ ហើយកេរ្តិ៍ឈ្មោះរបស់បុគ្គល និងគ្រួសារអាចនឹងធ្លាក់ចុះជាខ្លាំង។ ការមិនគោរពនេះក៏អាចបណ្ដាលឲ្យបាត់បង់ការទុកចិត្ត ការស្រឡាញ់ និងការរាប់អានពីចាស់ទុំផ្ទាល់ និងពីសមាជិកគ្រួសារដទៃទៀត។ នៅពេលដែលចាស់ទុំមានអារម្មណ៍ថាខ្លួនមិនត្រូវបានគេគោរព ពួកគាត់អាចនឹងឈឺចិត្ត ខូចចិត្ត ឬខកបំណង ដែលនាំឲ្យទំនាក់ទំនងក្នុងគ្រួសាររង្គោះរង្គើ និងគ្មានភាពកក់ក្ដៅ។ នេះអាចធ្វើឲ្យបុគ្គលនោះឯកោក្នុងគ្រួសារ បាត់បង់កម្លាំងចិត្តពីសាច់ញាតិជិតស្និទ្ធ និងបាត់បង់ការគាំទ្រផ្លូវចិត្តដ៏សំខាន់របស់ពួកគេ។ មួយវិញទៀត ទង្វើមិនគោរពអាចនាំឲ្យមានភាពតានតឹង ជម្លោះ និងមិនចុះសម្រុងក្នុងគ្រួសារ ឬសហគមន៍។ នៅពេលដែលសមាជិកគ្រួសារម្នាក់មិនគោរពចាស់ទុំ វាអាចបង្កជាភាពមិនសប្បាយចិត្តក្នុងចំណោមសមាជិកដទៃទៀត ដែលព្យាយាមរក្សាប្រពៃណីនេះ ហើយយល់ឃើញថាទង្វើនោះជាការប្រមាថ។ ភាពតានតឹងនេះអាចរីករាលដាលទៅដល់ទំនាក់ទំនងជាមួយសាច់ញាតិដទៃទៀតផងដែរ ហើយប៉ះពាល់ដល់បរិយាកាសរួមក្នុងសហគមន៍ទាំងមូលថែមទៀតផង។ លើសពីនេះទៅទៀតការមិនគោរពចាស់ទុំអាចបណ្ដាលឲ្យបុគ្គលនោះបាត់បង់ឱកាសល្អៗក្នុងជីវិតជាច្រើន។ ព្រោះចាស់ទុំជាច្រើន គឺជាអ្នកផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការណែនាំមុខរបរ ការផ្ដល់ដីធ្លី ឬការអប់រំ។ នៅពេលដែលពួកគាត់មានអារម្មណ៍ថាមិនត្រូវបានគេគោរព ពួកគាត់អាចនឹងអស់ចិត្តនឹងជួយជ្រោមជ្រែង ដែលធ្វើឲ្យបុគ្គលនោះខកខានឱកាសអភិវឌ្ឍន៍ខ្លួនឯង។ ភាពមិនគោរពក៏អាចធ្វើឲ្យបាត់បង់ការទុកចិត្តពីអ្នកធំ ឬអ្នកមានឥទ្ធិពលក្នុងសង្គម ដែលអាចជាអ្នកផ្ដល់ឱកាសដល់ពួកគេផងដែរ។ នៅក្នុងនោះ ការមិនគោរពចាស់ទុំ ក៏បង្ហាញពីភាពខ្វះខាតនៃការអប់រំសីលធម៌ពីគ្រួសារ ឬសាលារៀន ដែលអាចធ្វើឲ្យអ្នកដទៃមើលងាយ និងវាយតម្លៃអវិជ្ជមានចំពោះបុគ្គលនោះ។ សង្គមខ្មែរជឿជាក់ថា ការគោរពចាស់ទុំគឺជាផ្នែកមួយដ៏សំខាន់នៃភាពជាមនុស្សដែលមានការអប់រំត្រឹមត្រូវ និងចេះគួរសម។ ដូច្នេះ ការមិនគោរពបង្ហាញពីការមិនយកចិត្តទុកដាក់លើតម្លៃជាមូលដ្ឋានគ្រឹះនេះ ដែលធ្វើឲ្យខូចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់បុគ្គល ហើយក៏ប៉ះពាល់ដល់កិត្តិយសរបស់គ្រួសារទាំងមូលផងដែរ។ ការគោរពចំពោះចាស់ទុំនៅក្នុងប្រទេសកម្ពុជាក៏បានជួបប្រទះនូវការផ្លាស់ប្តូរខ្លះៗផងដែរ នៅក្នុងយុគសម័យទំនើបនេះ។ ការផ្លាស់ប្តូរទាំងនេះមិនមែនមានន័យថាគុណតម្លៃនៃការគោរពត្រូវបានបាត់បង់ទាំងស្រុងនោះទេ ប៉ុន្តែជាការសម្របខ្លួនទៅនឹងបរិបទថ្មីដែលទាមទារឲ្យមានការយល់ដឹង និងការរក្សាតុល្យភាព។ យុវជនសម័យថ្មីមានទំនោរសម្របខ្លួនទៅតាមភាពទាន់សម័យនៃការទំនាក់ទំនង ពួកគេអាចប្រើពាក្យសំដីខ្លីៗ កាត់បន្ថយភាពគួរសមផ្លូវការ ឬប្រើពាក្យដែលបង្ហាញពីភាពស្និទ្ធស្នាលជាងមុន។ ឧទាហរណ៍ នៅក្នុងការសន្ទនាជាមួយសមាជិកគ្រួសារជិតស្និទ្ធ យុវជនបច្ចុប្បន្នអាចហៅតា ឬយាយ ដោយមិនចាំបាច់ភ្ជាប់លោកនៅពីមុខនោះទេ។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃភាសា និងការទំនាក់ទំនងដែលកាន់តែមានភាពបត់បែន ប៉ុន្តែនៅតែរក្សាបាននូវអត្ថន័យនៃសេចក្ដីគោរព។ ជាមួយនឹងការកើនឡើងនៃឥទ្ធិពលវប្បធម៌បរទេស ជាពិសេសពីបណ្ដាប្រទេសលោកខាងលិច ដែលផ្ដល់អាទិភាពដល់បុគ្គលនិយម ភាពស្មើគ្នា និងការបញ្ចេញមតិដោយសេរី។ ឥទ្ធិពលទាំងនេះបានជះឥទ្ធិពលដល់ការបង្ហាញការគោរពរបស់យុវជនមួយចំនួន ឲ្យមានការប្រែប្រួលតាមរយៈការប្រើប្រាស់ភាសា និងកាយវិការ។ វប្បធម៌ទាំងនេះអាចធ្វើឲ្យការគោរពតាមបែបប្រពៃណីមានលក្ខណៈធូររលុងជាងមុនបន្តិចចំពោះយុវជនមួយចំនួនដែលទទួលរងឥទ្ធិពលខ្លាំងពីវប្បធម៌បរទេស។ នេះជាកង្វល់មួយសម្រាប់អ្នកថែរក្សាវប្បធម៌ប្រពៃណីខ្មែរ ដែលបារម្ភពីការបាត់បង់អត្តសញ្ញាណដើម ហើយទាមទារឲ្យមានការអប់រំ និងការផ្សព្វផ្សាយបន្ថែមអំពីគុណតម្លៃខ្មែរ។ ទោះបីជាមានការផ្លាស់ប្ដូរខាងលើនេះក៏ដោយ គ្រួសារខ្មែរភាគច្រើននៅតែបន្តបង្រៀនកូនចៅឲ្យចេះគោរពចាស់ទុំយ៉ាងខ្ជាប់ខ្ជួនតាំងពីកុមារភាព។ ឪពុកម្ដាយនៅតែដើរតួនាទីជាអ្នកផ្ដល់ការអប់រំអំពីសុជីវធម៌ និងការគោរពតាមរយៈការអនុវត្តជាក់ស្ដែង និងការទូន្មានទៅដល់កូនតាំងពីក្មេងមក។ អ្វីដែលសំខាន់បំផុតនៅក្នុងសម័យទំនើបនេះ គឺការរក្សាតុល្យភាពរវាងការថែរក្សាតម្លៃប្រពៃណី និងការសម្របខ្លួនទៅតាមបរិបទសង្គមទំនើប។ ការគោរពមិនមែនត្រឹមតែជាកាយវិការខាងក្រៅ ឬពាក្យសម្ដីនោះទេ តែសំខាន់បំផុតគឺផ្នត់គំនិតនៃការដឹងគុណ សេចក្តីស្រឡាញ់ និងការយល់ដឹងពីគុណតម្លៃរបស់ចាស់ទុំចេញពីចិត្ត។ យុវជនជំនាន់ក្រោយត្រូវយល់ដឹងពីសារៈសំខាន់នៃតម្លៃនេះ ហើយបន្តលើកស្ទួយវាដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យនៅគង់វង្ស។ តាមរយៈការធ្វើដូច្នេះ យើងអាចធានាថាការគោរពនេះនៅតែបន្តជាចំណែកដ៏សំខាន់នៃសង្គមខ្មែរនាពេលអនាគត។ ព្រោះការគោរពដោយស្មោះចេញពីចិត្តគឺជាអ្វីសំខាន់បំផុត មិនមែនគ្រាន់តែជាទម្លាប់ទទេនោះទេ។